ស្ត្រីសហគ្រិននៅកម្ពុជាត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុត ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតការងារនៅក្នុងសហគមន៍។ យោងតាមស្ថិតិផ្លូវការ ស្ត្រីគ្រប់គ្រងអាជីវកម្មប្រមាណជាង ៦០% នៃសហគ្រាសសរុបនៅក្នុងប្រទេស ដែលភាគច្រើនគឺជាសហគ្រាសធុនតូចបំផុត និងធុនតូច។ វត្តមានដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ត្រីក្នុងវិស័យធុរកិច្ច បានជួយកាត់បន្ថយគម្លាតយេនឌ័រ និងបង្កើនសមភាពនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។ ស្ត្រីខ្មែរមានភាពក្លាហាន និងមានស្មារតីម្ចាស់ការខ្ពស់ក្នុងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងកសាងឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ ការកើនឡើងនៃចំនួនស្ត្រីជាម្ចាស់អាជីវកម្ម បាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុប GDP តាមរយៈការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយសារពួកគេដើតួនាទីយ៉ាងសកម្មទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម។ ស្ត្រីសហគ្រិនមិនត្រឹមតែរកចំណូលសម្រាប់គ្រួសារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្ដល់ឱកាសការងារដល់មនុស្សរាប់សែននាក់នៅទូទាំងប្រទេស។ ភាពជោគជ័យរបស់ស្ត្រីនៅក្នុងវិស័យអាជីវកម្ម បានក្លាយជាកម្លាំងជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ និងការកាត់បន្ថយអត្រាភាពក្រីក្រយ៉ាងឆាប់រហ័ស។ និន្នាការនៃការវិវត្តខ្លួនពីស្ត្រីមេផ្ទះមកជាសហគ្រិន បានបង្ហាញពីការរីកចម្រើននៃផ្នត់គំនិតសង្គមខ្មែរចំពោះសិទ្ធិ និងសមត្ថភាពរបស់ស្ត្រី។ ការរួមចំណែករបស់ស្ត្រីក្នុងសេដ្ឋកិច្ច គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជានៅក្នុងដំណើរឆ្ពោះទៅរកការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ វិស័យលក់រាយ និងការចែកចាយទំនិញប្រើប្រាស់ប្រចាំថ្ងៃ គឺជាវិស័យដែលស្ត្រីខ្មែរមានវត្តមានច្រើនជាងគេបំផុត និងមានភាពរឹងមាំបំផុត។ នៅក្នុងវិស័យសេវាកម្មម្ហូបអាហារ ស្ត្រីបានបង្ហាញនូវភាពច្នៃប្រឌិតខ្ពស់តាមរយៈការបើកភោជនីយដ្ឋាន និងអាហារដ្ឋានដែលមានរសជាតិប្រពៃណីខ្មែរ។ សិប្បកម្មត្បាញសូត្រ និងការផលិតផលិតផលធ្វើដោយដៃភាគច្រើន ត្រូវបានដឹកនាំដោយស្ត្រីដែលចង់ថែរក្សាកេរដំណែលវប្បធម៌ឱ្យនៅគង់វង្ស។ វិស័យអប់រំ និងការមើលថែកុមារកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្ត្រីសហគ្រិន ដែលចង់លើកកម្ពស់គុណភាពធនធានមនុស្សតាំងពីវ័យក្មេង។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញមានស្ត្រីកាន់តែច្រើនបានឈានជើងចូលក្នុងវិស័យកសិ-ពាណិជ្ជកម្ម និងការកែច្នៃកសិផលសម្រាប់នាំចេញ។ វិស័យរចនាម៉ូដសម្លៀកបំពាក់ និងការកាត់ដេរខ្នាតតូច គឺជាចំណុចខ្លាំងរបស់ស្ត្រីខ្មែរដែលរួមបញ្ចូលគ្នារវាងសិល្បៈ និងធុរកិច្ច។ ស្ត្រីវ័យក្មេងដែលបញ្ចប់ការសិក្សាពីបរទេស ឬក្នុងស្រុក កំពុងបង្កើតអាជីវកម្មបែបបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាសង្គម។ វិស័យកែសម្ផស្ស និងការថែរក្សាសុខភាព គឺជាទីផ្សារដ៏ធំដែលស្ត្រីជាអ្នកគ្រប់គ្រង និងស្វែងយល់ពីតម្រូវការអតិថិជនបានយ៉ាងច្បាស់។ ក្នុងវិស័យទេសចរណ៍ ស្ត្រីសហគ្រិនបានបង្កើតផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍សហគមន៍ ដែលជួយទាក់ទាញភ្ញៀវទេសចរឱ្យស្គាល់ពីជីវភាពពិតរបស់ខ្មែរ។ ការលក់ទំនិញតាមប្រព័ន្ធអនឡាញបានក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុត ដែលអនុញ្ញាតឱ្យស្ត្រីអាចចាប់ផ្ដើមអាជីវកម្មពីផ្ទះដោយប្រើដើមទុនតិចតួច។ ការបែងចែកពេលវេលារវាងការទទួលខុសត្រូវក្នុងគ្រួសារ និងការគ្រប់គ្រងអាជីវកម្ម នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញសម្រាប់ស្ត្រីសហគ្រិនខ្មែរ។ ផ្នត់គំនិតបុរាណមួយចំនួនដែលយល់ថា "ស្ត្រីបង្វិលចង្ក្រានមិនជុំ" នៅតែជាសម្ពាធផ្លូវចិត្តដែលរារាំងការសម្រេចចិត្តរបស់ស្ត្រីក្នុងធុរកិច្ច។ ស្ត្រីសហគ្រិនជួបការលំបាកយ៉ាងខ្លាំងក្នុងការទទួលបានកម្ចីធំៗពីគ្រឹះស្ថានហិរញ្ញវត្ថុ ដោយសារកង្វះទ្រព្យបញ្ចាំដែលស្ថិតក្នុងឈ្មោះកម្មសិទ្ធិផ្ទាល់ខ្លួន។ កម្រិតយល់ដឹងផ្នែកហិរញ្ញវត្ថុ និងការរៀបចំរបាយការណ៍គណនេយ្យឱ្យបានត្រឹមត្រូវ គឺជាឧបសគ្គដែលធ្វើឱ្យអាជីវកម្មរបស់ស្ត្រីពិបាកនឹងពង្រីកខ្លួន។ ការរើសអើងយេនឌ័រដោយប្រយោលនៅក្នុងកិច្ចពិភាក្សាធុរកិច្ចខ្នាតធំ ធ្វើឱ្យស្ត្រីហាក់ដូចជាមានសំឡេងតិចជាងបុរសនៅក្នុងការសម្រេចចិត្តកម្រិតខ្ពស់។ ស្ត្រីនៅតាមតំបន់ជនបទមានឱកាសតិចតួចក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ បន្ទុកនៃការមើលថែទាំកូនៗ និងមនុស្សចាស់ក្នុងផ្ទះ ជារឿយៗធ្លាក់លើស្មារបស់ស្ត្រី ដែលធ្វើឱ្យពួកគេខ្វះពេលវេលាសម្រាប់ការងារទំនាក់ទំនងទីផ្សារ។ កង្វះព័ត៌មានអំពីស្តង់ដារគុណភាពអន្តរជាតិ និងទីផ្សារនាំចេញ ធ្វើឱ្យផលិតផលរបស់ស្ត្រីសហគ្រិនខ្មែរពិបាកនឹងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពការងារ នៅតែមានភាពស្រពិចស្រពិលសម្រាប់ស្ត្រីដែលមិនធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលបច្ចេកទេស។ ស្ត្រីសហគ្រិនច្រើនតែមានភាពប្រុងប្រយ័ត្នខ្ពស់ និងរុញរាក្នុងការប្រថុយប្រថានពង្រីកទុនធំៗ ដែលវាអាចជាចំណុចខ្សោយក្នុងការចាប់យកឱកាសមាស។ សមាគមសហគ្រិនស្រ្តីកម្ពុជា បានដើរតួនាទីយ៉ាងសកម្មក្នុងការចងក្រង និងផ្ដល់សំឡេងឱ្យស្ត្រីសហគ្រិននៅក្នុងការតស៊ូមតិផ្នែកគោលនយោបាយ។ ការបង្កើតបណ្តាញទំនាក់ទំនង "ស្ត្រីជួយស្ត្រី" បានជួយឱ្យម្ចាស់អាជីវកម្មអាចចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហារួមគ្នាយ៉ាងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់ឥណទានពិសេសតាមរយៈធនាគារ ដើម្បីជួយសម្រួលដល់តម្រូវការហិរញ្ញវត្ថុរបស់ស្ត្រីសហគ្រិន។ អង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិបានផ្ដល់នូវកម្មវិធីពង្រឹងសមត្ថភាព និងការផ្ដល់ជំនួយបច្ចេកទេសសម្រាប់អាជីវកម្មដែលដឹកនាំដោយស្ត្រី។ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតបានផ្ដល់ឱកាសមាសឱ្យស្ត្រីអាចសិក្សាស្វែងយល់ពីរបៀបគ្រប់គ្រងអាជីវកម្មតាមបែបឌីជីថល។ កម្មវិធីពានរង្វាន់សហគ្រិនភាពសម្រាប់ស្ត្រី បានក្លាយជាវេទិកាលើកទឹកចិត្ត និងបង្ហាញពីសមត្ថភាពពិតរបស់ស្ត្រីខ្មែរទៅកាន់សាធារណជន។ ការយល់ដឹង និងការគាំទ្រពីសមាជិកគ្រួសារ ជាពិសេសស្វាមី គឺជាកម្លាំងចិត្តដ៏ធំបំផុតដែលជំរុញឱ្យស្ត្រីសហគ្រិនអាចឈានទៅរកភាពជោគជ័យ។ ក្របខ័ណ្ឌគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ បានផ្ដល់នូវការការពារ និងការលើកកម្ពស់សិទ្ធិស្ត្រីនៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច។ ការងើបឡើងនៃសហគ្រាសសង្គមបានផ្ដល់លទ្ធភាពឱ្យស្ត្រីនៅតាមមូលដ្ឋាន អាចផ្លាស់ប្តូរជីវភាពតាមរយៈការផលិតផលិតផលសហគមន៍។ ការបណ្តុះបណ្តាលផ្នែកសហគ្រិនភាពតាំងពីកម្រិតសកលវិទ្យាល័យ បានជួយត្រៀមលក្ខណៈឱ្យនិស្សិតស្រីក្លាយជាម្ចាស់អាជីវកម្មនាពេលអនាគត។ ស្ត្រីសហគ្រិនខ្មែរត្រូវបានគេទទួលស្គាល់ថាមានការអត់ធ្មត់ខ្ពស់ និងមានភាពវៃឆ្លាតក្នុងការដោះស្រាយវិបត្តិចំពោះមុខបានយ៉ាងរហ័ស។ ពួកគេមានទំនោរក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដោយភាពម៉ត់ចត់ និងចេះសន្សំសំចៃថវិកាដើម្បីទុកសម្រាប់ការពង្រីកអាជីវកម្មនៅពេលចាំបាច់។ ការផ្ដល់សេវាកម្មអតិថិជនដោយភាពទន់ភ្លន់ និងរាក់ទាក់តាមបែបវប្បធម៌ខ្មែរ គឺជាអាវុធសម្ងាត់ដែលទាក់ទាញចិត្តអតិថិជនឱ្យត្រឡប់មកវិញ។ ស្ត្រីខ្មែរមានសមត្ថភាពខ្ពស់ក្នុងការចរចា និងការបង្កើតទំនាក់ទំនងល្អជាមួយដៃគូផ្គត់ផ្គង់ ដែលជួយឱ្យពួកគេទទួលបានតម្លៃប្រកួតប្រជែង។ យោងតាមទិន្នន័យធនាគារ ស្ត្រីមានទំនួលខុសត្រូវខ្ពស់ជាងបុរសក្នុងការសងប្រាក់កម្ចីត្រឡប់មកវិញបានទៀងទាត់តាមកាលកំណត់។ ភាពច្នៃប្រឌិតក្នុងការរៀបចំសោភ័ណភាពផលិតផល និងការវេចខ្ចប់ បានជួយឱ្យផលិតផលក្នុងស្រុកមានភាពទាក់ទាញខ្លាំងនៅលើទីផ្សារ។ ក្នុងនាមជាអ្នកម្តាយ និងជាម្ចាស់អាជីវកម្ម ស្ត្រីតែងតែយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាពនៃផលិតផលសម្រាប់អ្នកប្រើប្រាស់។ ស្ត្រីសហគ្រិនខ្មែរមានឆន្ទៈមោះមុតក្នុងការរៀបចំសិក្សានូវបច្ចេកវិទ្យាថ្មីៗ ដើម្បីកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យមានលក្ខណៈទំនើប។ ការគ្រប់គ្រងធនធានមនុស្សតាមបែបយោគយល់ និងការចេះជួយគ្នាក្នុងចំណោមសមាជិកក្រុម គឺជាស្ទីលដឹកនាំដែលទទួលបានការស្រឡាញ់ពីបុគ្គលិក។ ស្មារតីសហគ្រិនភាពរបស់ស្ត្រីខ្មែរបានចាក់ឫសយ៉ាងជ្រៅ ដែលយើងអាចមើលឃើញតាមរយៈសកម្មភាពលក់ដូរតូចតាចតាំងពីបុរាណកាលមក។ នៅពេលដែលស្ត្រីមានលទ្ធភាពរកចំណូលបានដោយខ្លួនឯង ពួកគេច្រើនតែផ្ដល់អាទិភាពខ្ពស់បំផុតលើការវិនិយោគសម្រាប់ការអប់រំរបស់កូនៗ។ ជោគជ័យនៃអាជីវកម្មរបស់ស្ត្រីបានក្លាយជាខែលការពារគ្រួសារពីវិបត្តិហិរញ្ញវត្ថុ និងជួយលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង។ ស្ត្រីសហគ្រិនដែលជោគជ័យបានក្លាយជាបុគ្គលគំរូ ដែលផ្ដល់កម្លាំងចិត្តដល់ក្មេងស្រីជំនាន់ក្រោយឱ្យហ៊ានមានក្ដីសុបិនធំ។ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ស្ត្រីបានជួយកាត់បន្ថយអត្រានៃអំពើហិង្សាក្នុងគ្រួសារ និងបង្កើនអំណាចនៃការសម្រេចចិត្តក្នុងផ្ទះសម្បែង។ ពួកគេដើរតួជាអ្នកអភិរក្សចំណេះដឹងតាមរយៈការនាំយកនូវមុខម្ហូប និងសិប្បកម្មខ្មែរមកធ្វើជាផលិតផលពាណិជ្ជកម្មដែលគេទទួលស្គាល់។ ស្ត្រីសហគ្រិនភាគច្រើនតែងតែទុកចំណែកនៃប្រាក់ចំណេញ ដើម្បីចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងការជួយដល់ជនងាយរងគ្រោះក្នុងសង្គម។ ភាពរីកចម្រើនរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច គឺជាសញ្ញាណដ៏សំខាន់ដែលបង្ហាញពីការគោរពសិទ្ធិមនុស្ស និងសមភាពនៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មរបស់ស្ត្រីនៅតាមខេត្តបានជួយបង្កើតខ្សែសង្វាក់តម្លៃដែលផ្ដល់ផលប្រយោជន៍ដល់កសិករ និងអ្នកផលិតនៅក្នុងតំបន់ដាច់ស្រយាល។ ជោគជ័យរបស់ពួកគេនៅលើឆាកអន្តរជាតិ បានជួយកសាងមុខមាត់កម្ពុជាឱ្យក្លាយជាប្រទេសដែលមានធុរកិច្ចប្រកបដោយភាពរស់រវើក។ ស្ត្រីសហគ្រិនគឺជាអ្នកកសាងភាពធន់នៃសេដ្ឋកិច្ចសហគមន៍ នៅពេលដែលមានវិបត្តិសកលកើតឡើងដោយមិនបានគ្រោងទុក។ ស្ត្រីសហគ្រិនសម័យថ្មីបានផ្លាស់ប្តូរពីការលក់ដូរបែបបុរាណ មកប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook និង TikTok ដើម្បីពង្រីកទីផ្សារ។ ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ឬ QR Code បានជួយឱ្យអាជីវកម្មរបស់ស្ត្រីមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។ ស្ត្រីសហគ្រិនចាប់ផ្តើមយល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ ដើម្បីទទួលបានការគាំទ្រជាផ្លូវការពីរដ្ឋ។ កម្មវិធីគ្រប់គ្រងទិន្នន័យលើទូរស័ព្ទដៃ បានជួយឱ្យស្ត្រីអាចតាមដានស្តុកទំនិញ និងបញ្ជីចំណូលចំណាយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Zoom ឬតេឡេក្រាម បានផ្ដល់ឱកាសឱ្យស្ត្រីនៅតាមខេត្តអាចរៀនសូត្រពីគ្រូបណ្ដុះបណ្ដាលល្បីៗបានយ៉ាងងាយ។ ការបង្កើតមាតិកាវីដេអូដើម្បីរៀបរាប់ពីដំណើរដើមទងនៃផលិតផល បានជួយឱ្យយីហោរបស់ស្ត្រីមានភាពលេចធ្លោ និងមានទំនុកចិត្តខ្ពស់។ បច្ចេកវិទ្យាទំនើបបានកាត់បន្ថយគម្លាតរវាងការងារមេផ្ទះ និងការងាររកស៊ី ដែលអនុញ្ញាតឱ្យស្ត្រីអាចធ្វើការងារទាំងពីរនេះបានក្នុងពេលតែមួយ។ ស្ត្រីដែលឈានមុខគេក្នុងវិស័យ Fintech កំពុងជួយសម្រួលដល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ស្ត្រីដទៃទៀតនៅទូទាំងប្រទេស។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការឆ្លើយតបអតិថិជន និងការវិភាគទីផ្សារ ចាប់ផ្តើមត្រូវបានអនុវត្តដោយស្ត្រីសហគ្រិនវ័យក្មេង។ ការលើកកម្ពស់ស្ត្រីសហគ្រិន គឺជាកិច្ចការដែលទាមទារឱ្យមានការសហការគ្នាយ៉ាងស្អិតរមួតរវាងរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ការផ្ដល់ឱកាសឱ្យស្ត្រីកាន់តំណែងជាថ្នាក់ដឹកនាំក្នុងសភាពាណិជ្ជកម្ម នឹងជួយឱ្យគោលនយោបាយសេដ្ឋកិច្ចកាន់តែមានភាពបរិយាបន្ន។ ការវិនិយោគលើកម្មវិធីអក្ខរកម្មឌីជីថលសម្រាប់ស្ត្រី គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវបំផុតក្នុងការរៀបចំកម្ពុជាសម្រាប់សេដ្ឋកិច្ចឌីជីថល។ ស្ត្រីសហគ្រិននឹងបន្តជាសសរស្តម្ភដ៏រឹងមាំដែលមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គមខ្មែរនៅក្នុងយុគសម័យសកលភាវូបនីយកម្ម។ ការលុបបំបាត់របាំងវប្បធម៌អវិជ្ជមាន និងការជឿទុកចិត្តលើសមត្ថភាពស្ត្រី នឹងជួយឱ្យពួកគេអាចបញ្ចេញសក្ដានុពលបានពេញលេញ។ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ យើងរំពឹងថានឹងឃើញស្ត្រីខ្មែរកាន់តែច្រើនដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់តំបន់។ ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីគឺជាគន្លឹះដ៏សំខាន់នៃសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ក្នុងសង្គម។ កម្ពុជានឹងកាន់តែមានភាពរុងរឿង ប្រសិនបើសហគ្រិនស្ត្រីគ្រប់រូបទទួលបានការគាំទ្រ និងឱកាសស្មើភាពគ្នាក្នុងការប្រកួតប្រជែង។ ស្ត្រីសហគ្រិនខ្មែរគឺជាមោទនភាពជាតិ និងជាកម្លាំងចលករនៃភាពច្នៃប្រឌិតដែលមិនចេះរីងស្ងួតសម្រាប់មនុស្សជំនាន់ក្រោយ។ ជាសរុបមក ស្ត្រីសហគ្រិននៅកម្ពុជាមិនត្រឹមតែជាអ្នករកចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ដែលកំពុងរុញច្រាននាវាកម្ពុជាឱ្យឆ្ពោះទៅរកភាពរុងរឿង និងបរិយាបន្ន។ ការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយគម្លាតសង្គម និងការបង្កើតនូវសហគមន៍មួយដែលមានភាពធន់ទៅនឹងរាល់ការប្រែប្រួលនៃសេដ្ឋកិច្ចសកល។ ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គផ្នែកវប្បធម៌ និងកង្វះខាតធនធានហិរញ្ញវត្ថុយ៉ាងណាក៏ដោយ ក៏ភាពអង់អាច និងស្មារតីមិនបោះបង់របស់ស្ត្រីខ្មែរ បានបង្ហាញឱ្យឃើញនូវសក្ដានុពលដែលមិនអាចកាត់ថ្លៃបាននៅក្នុងវិស័យធុរកិច្ច។ និរន្តរភាពនៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងកាន់តែមានភាពរឹងមាំ ប្រសិនបើមានការវិនិយោគកាន់តែច្រើនលើការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការបើកចំហរទីផ្សារហិរញ្ញវត្ថុសម្រាប់ស្ត្រី។ ជោគជ័យរបស់ស្ត្រីសហគ្រិននាពេលបច្ចុប្បន្ន នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ក្មេងស្រីជំនាន់ក្រោយ ក្នុងការហ៊ានចាប់យកក្ដីសុបិន និងការបង្កើតនូវនវានុវត្តន៍ថ្មីៗដែលបម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល។ ការរួមបញ្ចូលគ្នារវាងការគាំទ្រផ្នែកគោលនយោបាយពីរដ្ឋ និងការផ្លាស់ប្តូរផ្នត់គំនិតយេនឌ័រនៅក្នុងសង្គម នឹងជួយឱ្យស្ត្រីសហគ្រិនអាចបញ្ចេញនូវសមត្ថភាពដឹកនាំរបស់ពួកគេបានពេញទំហឹងនៅលើឆាកអន្តរជាតិ។ ជាចុងក្រោយ ភាពរីកចម្រើនរបស់ស្ត្រីសហគ្រិន គឺជាសន្ទស្សន៍ដ៏សំខាន់ដែលបញ្ជាក់ពីការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ដែលកម្ពុជាកំពុងសម្រេចបាននៅក្នុងយុគសម័យថ្មីនេះ។ ស្ត្រីសហគ្រិនគឺជាតួអង្គដ៏សំខាន់ក្នុងការផ្លាស់ប្តូររូបភាពនៃអាជីវកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មដែលមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មនាពេលអនាគត។ ការបង្កើតនូវប្រព័ន្ធអេកូឡូស៊ីធុរកិច្ចដែលអំណោយផលដល់ស្ត្រី នឹងជួយឱ្យកម្ពុជាអាចទាញយកផលចំណេញពីធនធានមនុស្សដែលមិនទាន់បានប្រើប្រាស់អស់សក្ដានុពល ដើម្បីជំរុញផលិតភាពជាតិឱ្យកាន់តែខ្ពស់។ បេសកកម្មក្នុងការលើកកម្ពស់ស្ត្រីសហគ្រិន មិនមែនជាការងាររបស់បុគ្គលម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល ដើម្បីកសាងអនាគតមួយដែលពោរពេញដោយក្ដីសង្ឃឹម និងភាពស្មើគ្នា។